ប្រជាជនខ្មែរមានរបៀបស្វាគមន៍មិត្តភក្តិរបស់ខ្លួនយ៉ាងកក់ក្តៅនិងរាក់ទាក់ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ដ៏សម្បូរបែបនិងភាពរួសរាយរាក់ទាក់របស់ពួកគេ។ ការស្វាគមន៍ទាំងនោះមិនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រើប្រាស់កាយវិការជាច្រើនយ៉ាងដើម្បីបង្ហាញពីការគោរពនិងភាពស្និទ្ធស្នាល។ តាមរយៈការស្វាគមន៍គ្នាទៅវិញទៅមក យើងអាចយល់បានកាន់តែច្បាស់ពីប្រពៃណីនិងរបៀបរស់នៅរបស់សង្គមខ្មែរ។ ការស្វាគមន៍គឺជាការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អមួយដែលធ្វើឲ្យយើងនិងមិត្តភក្តិរបស់យើងមានអារម្មណ៍ល្អ។ ពាក្យស្វាគមន៍ដ៏ទូទៅនិងផ្លូវការបំផុតដែលប្រជាជនខ្មែរតែងតែប្រើប្រាស់នោះគឺ “សួស្ដី” ដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាពនិងជាមួយមនុស្សគ្រប់វ័យ។ ពាក្យនេះមានន័យថា “សូមឱ្យមានសិរីសួស្ដី” ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីក្មេងរហូតដល់ចាស់។ ក្រៅពីពាក្យ “សួស្ដី” គេក៏និយមសួរគ្នាទៅវិញទៅមកថា “សុខសប្បាយទេ?” ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្នា។ ការឆ្លើយតបទៅនឹងសំណួរនេះជាទូទៅគឺ “ខ្ញុំសុខសប្បាយធម្មតាទេ” ឬ “សុខសប្បាយ” ដែលជាការបង្ហាញពីភាពវិជ្ជមាន។ សម្រាប់មិត្តភក្តិស្និទ្ធស្នាល ពួកគេក៏អាចប្រើប្រាស់ពាក្យស្វាគមន៍បែបធម្មតាឬមិនផ្លូវការដើម្បីបង្ហាញពីភាពស្និទ្ធស្នាលកាន់តែខ្លាំង។ ពាក្យស្វាគមន៍បែបបរិបទឬមិនផ្លូវការនេះច្រើនតែមានលក្ខណៈជាសំណួរដូចជា “ទៅណា?” ឬ “មកពីណា?”។ សំណួរទាំងនេះមិនមែនជាការចង់ដឹងព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែវាគ្រាន់តែជាការបង្ហាញពីការទទួលស្គាល់និងការចាប់អារម្មណ៍ចំពោះវត្តមានរបស់មិត្តភក្តិប៉ុណ្ណោះ។ ក្នុងករណីខ្លះ មនុស្សក៏អាចប្រើប្រាស់សំណួរដែលទាក់ទងនឹងអាហារដើម្បីបង្ហាញពីភាពស្និទ្ធស្នាលនិងការយកចិត្តទុកដាក់ផងដែរ ដូចជា “ញ៉ាំបាយហើយនៅ?”។ សំណួរនេះអាចប្រើបានគ្រប់ពេលវេលា ហើយក៏អាចចាត់ទុកជាការអញ្ជើញឲ្យញ៉ាំបាយជាមួយគ្នាផងដែរ។ ការប្រើប្រាស់ពាក្យសម្ដីស្វាគមន៍បែបនេះធ្វើឱ្យបរិយាកាសកាន់តែមានភាពកក់ក្តៅនិងមិនមានភាពតានតឹង។ វាជាទម្លាប់ដ៏ល្អមួយដែលធ្វើឲ្យចំណងមិត្តភាពកាន់តែមានភាពរឹងមាំនិងយូរអង្វែង។ ការសំពះ គឺជាកាយវិការដ៏មានអត្ថន័យបំផុតនៅក្នុងវប្បធម៌ខ្មែរ ហើយត្រូវបានគេប្រើប្រាស់សម្រាប់គោរពឬស្វាគមន៍។ ការសំពះត្រូវបានធ្វើឡើងដោយដាក់បាតដៃទាំងពីរផ្គុំគ្នាហើយលើកឡើងទៅកាន់ក្បាលឬទ្រូង។ កម្រិតនៃការសំពះគឺអាស្រ័យលើឋានៈឬអាយុរបស់មនុស្សម្នាក់ៗ ដែលបង្ហាញពីកម្រិតនៃការគោរពផងដែរ។ ទោះបីជាការសំពះត្រូវបានគេប្រើប្រាស់ច្រើនជាមួយមនុស្សចាស់ឬអ្នកដែលមានឋានៈខ្ពស់ក៏ដោយ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីស្វាគមន៍មិត្តភក្តិដែលមានវ័យស្របាលគ្នាឬបងប្អូនដែរ។ ការចាប់ដៃ គឺជាកាយវិការមួយទៀតដែលត្រូវបានខ្ចីពីវប្បធម៌លោកខាងលិច ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ ការចាប់ដៃច្រើនត្រូវបានគេប្រើប្រាស់ជាមួយមិត្តភក្តិប្រុសៗ ឬក្នុងស្ថានភាពផ្លូវការដូចជានៅកន្លែងធ្វើការ។ វាជាកាយវិការមួយដែលបង្ហាញពីការគោរព និងការជឿទុកចិត្តទៅវិញទៅមក។ ការប៉ះពាល់រាងកាយ ក៏ត្រូវបានគេប្រើប្រាស់ដើម្បីស្វាគមន៍គ្នាផងដែរ ជាពិសេសក្នុងចំណោមមិត្តភក្តិស្និទ្ធស្នាល។ ឧទាហរណ៍ដូចជាការទះស្មាឬខ្នងតិចៗ ដែលជាការបង្ហាញពីភាពស្និទ្ធស្នាលនិងការលើកទឹកចិត្ត។ ការប៉ះពាល់បែបនេះច្រើនកើតមានឡើងក្នុងចំណោមមិត្តភក្តិភេទដូចគ្នា ហើយមិនសូវមានការប្រើប្រាស់ច្រើនរវាងមិត្តភក្តិភេទផ្ទុយគ្នាឡើយ។ កាយវិការប៉ះពាល់រាងកាយនេះត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការយល់ច្រឡំ។ ក្រៅពីកាយវិការជាក់លាក់ទាំងនេះ វាក៏មានកាយវិការទូទៅផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដើម្បីស្វាគមន៍គ្នា។ ការងក់ក្បាល គឺជាកាយវិការសាមញ្ញបំផុតមួយ ដែលត្រូវបានគេប្រើប្រាស់ដើម្បីទទួលស្គាល់វត្តមានរបស់នរណាម្នាក់ពីចម្ងាយ។ វាមិនចាំបាច់ប្រើពាក្យសម្ដីឡើយ គ្រាន់តែងក់ក្បាលក៏គ្រប់គ្រាន់ដើម្បីបង្ហាញថាអ្នកបានឃើញគេហើយ។ ស្នាមញញឹម គឺជាកាយវិការដ៏មានប្រសិទ្ធភាពបំផុតដែលត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក។ ស្នាមញញឹមដ៏ស្មោះត្រង់មួយអាចធ្វើឲ្យទំនាក់ទំនងរវាងអ្នកនិងមិត្តភក្តិកាន់តែមានភាពកក់ក្តៅ។ ការញញឹមគឺជាការបង្ហាញពីភាពរីករាយនិងភាពរាក់ទាក់របស់អ្នក។ ការសម្លឹងមើល ក៏ត្រូវបានគេប្រើប្រាស់ជាកាយវិការស្វាគមន៍ផងដែរ ប៉ុន្តែត្រូវតែធ្វើឡើងដោយប្រយ័ត្នប្រយែង។ ការសម្លឹងមើលដោយត្រង់ទៅក្នុងភ្នែករបស់មិត្តភក្តិនៅពេលនិយាយគ្នា អាចបង្ហាញពីភាពស្មោះត្រង់និងការគោរព។ ប៉ុន្តែការសម្លឹងមើលយូរពេកអាចត្រូវបានគេចាត់ទុកថាជាការមិនសមរម្យ។ ដូច្នេះ ការស្វាគមន៍មិត្តភក្តិរបស់ប្រជាជនខ្មែរគឺពិតជាមានភាពសម្បូរបែបនិងមានអត្ថន័យជ្រាលជ្រៅ។ វាជាការរួមបញ្ចូលគ្នារវាងពាក្យសម្ដីនិងកាយវិការដែលត្រូវបានបន្សល់ទុកពីបុព្វបុរស។ ការយល់ដឹងពីរបៀបស្វាគមន៍ទាំងនេះក៏ជួយឲ្យជនបរទេសអាចចូលរួមក្នុងសង្គមខ្មែរបានកាន់តែងាយស្រួល។ វាជាចំណុចសំខាន់មួយដែលបង្ហាញពីលក្ខណៈពិសេសរបស់វប្បធម៌ខ្មែរ។ ការស្វាគមន៍គ្នាទៅវិញទៅមក គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ វាក៏ជាការលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ភាពរួសរាយរាក់ទាក់គឺជាលក្ខណៈដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ។ ការចេះស្វាគមន៍គ្នាទៅវិញទៅមកគឺជាការរក្សាបាននូវសុខុមាលភាពសង្គម។ កាយវិការនិងពាក្យសម្ដីទាំងនេះបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ អ្នកនឹងមានអារម្មណ៍ល្អ ប្រសិនបើអ្នកបានស្វាគមន៍និងទទួលបានការស្វាគមន៍ត្រឡប់មកវិញ ដោយវាជាការបង្ហាញពីការគោរពនិងការឲ្យតម្លៃគ្នាទៅវិញទៅមក។ ដូច្នេះហើយ របៀបស្វាគមន៍មិត្តភក្តិរបស់ប្រជាជនខ្មែរគឺពិតជាមានអត្ថន័យខ្លាំងណាស់។ វាជាសិល្បៈនៃការទំនាក់ទំនងដែលធ្វើឲ្យសង្គមមានភាពសុខដុមរមនា។ ការស្វាគមន៍គ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ជាគន្លឹះនៃចំណងមិត្តភាពដ៏ល្អ ដែលវាជាការរួមចំណែកដល់ការបង្កើតសង្គមមួយដែលពោរពេញដោយក្តីស្រឡាញ់។ សរុបមក របៀបស្វាគមន៍មិត្តភក្តិរបស់ប្រជាជនខ្មែរគឺជាប្រពៃណីដ៏ល្អមួយ ដែលវាជាការបង្ហាញពីភាពរស់រវើកនិងតម្លៃរបស់វប្បធម៌ខ្មែរ។